ផ្លែខ្នុរជាផ្លែរឈើមួយប្រភេទដែលមានរសជាតិឆ្ងាញ់ និងមានការពេញនិយមយ៉ាងខ្លាំងទូទាំងប្រទេសកម្ពុជា។ ក្រៅពីញាំផ្លែខ្នុរនៅពេលវាទុំហើយ គេក៏អាចយកផ្លែខ្នុរដែលនៅខ្ចី មកធ្វើម្ហូបបានជាច្រើនមុខដូចជា ខសាច់ជ្រូកជាមួយខ្នុរខ្ចី សម្លសម្លក់ខ្នុរខ្ចី សម្លខ្លិះផ្លែរខ្នុរ សម្លម្ជូរផ្លែរខ្នុរ មាត់ដុតជាមួយផ្លែខ្នុរ និងមុខម្ហូបជាច្រើនទៀត។ ខសាច់ជ្រូកជាមួយខ្នុរខ្ចីគឺជាមុខម្ហូបខ្មែរ ដែលមានរបៀបធ្វើជាច្រើន និងមានរសជាតិឆ្ងាញ់។ គ្រឿងផ្សំរបស់វាមាន សាច់ជ្រូក ស្បែកជ្រូក ខ្នុរខ្ចី ឬ ទំពាំង និងខ្ញី ដែលបន្ថែមក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់។ គ្រឿងទេសសំខាន់ៗសម្រាប់ខសាច់ជ្រូកជាមួយខ្នុរខ្ចីមានដូចជា ស្ករ អំបិល ម្ទេស ទឹកត្រី ឬទឹកស៊ីអ៉ីវ និង ទឹកសម្រាប់ចម្អិន។ របៀបធ្វើម្ហូបនេះដំបូងយើងត្រូវ លាងសាច់ជ្រូក និងស្បែកជ្រូកឱ្យស្អាត។ បន្ទាប់មកចាក់ទឹកចូលក្នុងខ្ទះ ហើយដាក់ដាំសាច់ជ្រូកឱ្យផុយ។ អ្នកអាចបន្ថែមគ្រឿងទេសផ្សេងៗទៀត ទៅតាមចំណងចំណូលចិត្តរបស់អ្នក។ ទុកឱ្យសាច់ជ្រូកពុះរហូតដល់គ្រឿងចូលជាតិក្នុងទឹក និងមានរសជាតិឆ្ងាញ់។ អ្នកអាចបន្ថែមពងមាន់ ឬពងទាស្ងោរទៅក្នុងសាច់ជ្រូកខ ដើម្បីបន្ថែមរសជាតិ និងធ្វើឱ្យម្ហូបកាន់តែមានបរិមាណច្រើន។